ការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីក្រុងនានានៅកម្ពុជា គឺជាបាតុភូតមួយដែលកំពុងផ្លាស់ប្ដូរមុខមាត់ប្រទេសយ៉ាងលឿន។ ក្នុងចំណោមទីក្រុងទាំងនោះ រាជធានីភ្នំពេញបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច សង្គម និងវប្បធម៌ដ៏ធំមួយ។ រីឯទីក្រុងសំខាន់ៗផ្សេងទៀតដូចជា សៀមរាប ដែលល្បីល្បាញដោយសារវិស័យទេសចរណ៍ និងបាត់ដំបង ដែលជាមជ្ឈមណ្ឌលកសិកម្ម ក៏កំពុងតែជួបប្រទះនូវកំណើនយ៉ាងគំហុកដូចគ្នា។ ការរីកចម្រើនទាំងនេះ មិនត្រឹមតែនាំមកនូវអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធទំនើប និងឱកាសសេដ្ឋកិច្ចថ្មីៗប៉ុណ្ណោះទេ។ ប៉ុន្តែក៏បាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទម្រង់នៃការរស់នៅជាគ្រួសារធំ ដែលជាលក្ខណៈពិសេសមួយនៃសង្គមខ្មែរអស់រយៈពេលរាប់សិបឆ្នាំមកហើយ។ បាតុភូតនគរូបនីយកម្មនេះ បានជ្រៀតចូលទៅគ្រប់ជ្រុងជ្រោយនៃជីវិតប្រចាំថ្ងៃ។ វាបានផ្លាស់ប្ដូរទាំងរបៀបរស់នៅពីប្រពៃណីទៅជាសម័យទំនើប ទម្លាប់ប្រពៃណីដែលធ្លាប់បានអនុវត្តជាយូរមកហើយ និងរចនាសម្ព័ន្ធគ្រួសារទាំងមូល។ កាលពីមុន គ្រួសារខ្មែរភាគច្រើន ជាពិសេសនៅតាមជនបទ តែងតែរស់នៅជុំគ្នាជាច្រើនជំនាន់។ ចាប់ពីជីដូនជីតា ឪពុកម្ដាយ រហូតដល់កូនៗ និងចៅៗ នៅក្នុងផ្ទះតែមួយ ឬរស់នៅក្បែរគ្នាជាក្រុមគ្រួសារតែមួយ។ ទំនាក់ទំនងបែបនេះប្រកបដោយភាពស្និទ្ធស្នាល ការយកចិត្តទុកដាក់ និងការពឹងពាក់គ្នាទៅវិញទៅមកខ្ពស់ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងផ្លូវចិត្ត។ ទោះជាយ៉ាងណា ការផ្លាស់ប្ដូរទាំងនេះកំពុងនាំមកនូវទាំងឱកាសថ្មីៗជាច្រើនសម្រាប់បុគ្គល និងសង្គម រួមមានការអភិវឌ្ឍន៍សេដ្ឋកិច្ច ការកែលម្អជីវភាពរស់នៅ និងលទ្ធភាពទទួលបានសេវាសាធារណៈកាន់តែប្រសើរ។ ផ្ទុយទៅវិញ វាក៏បានបង្កើតជាបញ្ហាប្រឈមជាច្រើនដែលសង្គមកម្ពុជាត្រូវដោះស្រាយ។ បញ្ហាទាំងនោះរួមមានការបែកបាក់គ្រួសារ ការបាត់បង់តម្លៃប្រពៃណី បន្ទុកលើចាស់ទុំ និងបញ្ហាសង្គមផ្សេងៗទៀត ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងដំណោះស្រាយប្រកបដោយចីរភាព។ ការសិក្សាស៊ីជម្រៅអំពីផលប៉ះពាល់ទាំងនេះមានសារៈសំខាន់ណាស់ ដើម្បីស្វែងរកតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច និងការរក្សានូវអត្តសញ្ញាណវប្បធម៌ និងតម្លៃគ្រួសារខ្មែរ។ មុនពេលមានការរីកចម្រើនទីក្រុងខ្លាំងក្លា និងការធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស លក្ខណៈនៃការរស់នៅជា គ្រួសារធំៗ គឺជាទម្លាប់ទូទៅ និងជាមូលដ្ឋានគ្រឹះនៃសង្គមខ្មែរ ជាពិសេសនៅតាមតំបន់ជនបទ។ ក្នុងបរិបទនេះ គេអាចឃើញជីដូនជីតា ឪពុកម្ដាយ កូនៗ និងចៅៗ រស់នៅក្នុងផ្ទះតែមួយ ឬនៅក្នុងភូមិជាមួយគ្នា។ វាបង្កើតបានជាសហគមន៍តូចមួយប្រកបដោយទំនាក់ទំនងជិតស្និទ្ធ និងការពឹងពាក់គ្នាទៅវិញទៅមកខ្ពស់។ ជីវិតបែបនេះមិនត្រឹមតែផ្ដល់នូវភាពកក់ក្ដៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រព័ន្ធមួយដែលធានានូវចីរភាព និងសុខុមាលភាពគ្រួសារផងដែរ។ នៅក្នុងគ្រួសារធំៗ សមាជិកម្នាក់ៗមានតួនាទីច្បាស់លាស់ និងបំពេញបន្ថែមគ្នាទៅវិញទៅមក។ ចាស់ទុំ ជាពិសេសជីដូនជីតា ដើរតួនាទីយ៉ាងសំខាន់ជាអ្នកផ្ដល់ដំបូន្មាន ប្រាប់បទពិសោធន៍ជីវិត និងជាគ្រូបង្គោលនៃចំណេះដឹងប្រពៃណី។ ឪពុកម្ដាយជាអ្នករកស៊ីចិញ្ចឹមជីវិត ប្រឹងប្រែងធ្វើការដើម្បីផ្គត់ផ្គង់គ្រួសារទាំងមូល មិនថាជាការងារស្រែចម្ការ នេសាទ ឬមុខរបរផ្សេងៗទៀត។ រីឯកូនៗវិញ មិនត្រឹមតែជាអ្នករៀនសូត្រប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងសំខាន់ក្នុងការជួយកិច្ចការផ្ទះ និងការងារស្រែចម្ការ ឬមុខរបរគ្រួសារផ្សេងៗទៀតទៅតាមកម្រិតអាយុ និងសមត្ថភាពរបស់ខ្លួន។ ការអប់រំ និងការចិញ្ចឹមកូនចៅច្រើនតែស្ថិតក្រោមការមើលថែទាំរួមគ្នា ដោយជីដូនជីតាដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្រៀនតម្លៃសីលធម៌ គុណធម៌ និងប្រពៃណីវប្បធម៌ខ្មែរ។ គ្រួសារធំដំណើរការដូចជាប្រព័ន្ធគាំទ្រដ៏រឹងមាំមួយ ដែលគ្របដណ្តប់ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងផ្លូវចិត្ត។ នៅពេលមានបញ្ហាប្រឈមណាមួយកើតឡើង ដូចជាជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ ការបាត់បង់ដំណាំ ឬកង្វះខាតហិរញ្ញវត្ថុ សមាជិកទាំងអស់តែងតែរួមគ្នាជួយដោះស្រាយ ដោយមិនបាច់ពឹងផ្អែកលើអ្នកខាងក្រៅ។ ការចែករំលែកចំណីអាហារ កម្លាំងពលកម្ម និងធនធានផ្សេងៗ គឺជាទិដ្ឋភាពទូទៅ។ ភាពកក់ក្ដៅដែលកើតចេញពីការរស់នៅជុំគ្នា និងសុវត្ថិភាពសង្គមដែលបានមកពីការជួយជ្រោមជ្រែងគ្នានេះ មានកម្រិតខ្ពស់ណាស់ ដែលធ្វើឱ្យបុគ្គលម្នាក់ៗមានអារម្មណ៍ថាខ្លួនមិននៅឯកោឡើយ។ គ្រួសារធំៗដើរតួនាទីជាឃ្លាំងផ្ទុក និងជាស្ពានភ្ជាប់នៃតម្លៃប្រពៃណី ជំនឿ និងទំនៀមទម្លាប់ខ្មែរ។ ចំណេះដឹងទាំងនេះត្រូវបានបន្សល់ពីជំនាន់មួយទៅជំនាន់មួយ តាមរយៈការនិទានរឿង ការបង្រៀនជាក់ស្តែង និងតាមរយៈការអនុវត្តជាក់ស្ដែងក្នុងជីវិតប្រចាំថ្ងៃ។ ក្មេងៗរៀនសូត្រពីចាស់ៗនូវរបៀបរស់នៅ ការគោរពប្រតិបត្តិ ពិធីសាសនា និងសិល្បៈប្រចាំត្រកូល។ ការជួបជុំបុណ្យទានប្រពៃណី ពិធីអាពាហ៍ពិពាហ៍ ឬពិធីបុណ្យផ្សេងៗ។ វាមិនត្រឹមតែជាការអនុវត្តសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏សំខាន់មួយសម្រាប់ពង្រឹងចំណងមេត្រីភាពគ្រួសារ ការចែករំលែកសេចក្ដីសុខ និងការរំលឹកគុណដល់ដូនតា។ យ៉ាងណាមិញការរីកចម្រើនទីក្រុងក៏ជាការបង្កនូវផលប៉ះពាល់មួយផងដែរ។ ការរីកចម្រើនទីក្រុងបានបង្កឱ្យមានការផ្លាស់ប្ដូរយ៉ាងគំហុកទៅលើលក្ខណៈដើមនៃការរស់នៅជាគ្រួសារធំ។ វាបានបន្ថយតួនាទី និងសារៈសំខាន់នៃគ្រួសារធំ និងជំរុញការលេចឡើងនូវគ្រួសារតូច។ ផលប៉ះពាល់ទាំងនេះអាចត្រូវបានបែងចែកជាច្រើនផ្នែក៖ ការធ្វើចំណាកស្រុកពីជនបទទៅទីក្រុង: នេះគឺជាកត្តាចម្បងបំផុតដែលនាំឱ្យមានការផ្លាស់ប្ដូររចនាសម្ព័ន្ធគ្រួសារ។ ដោយសារតែឱកាសការងារ ការអប់រំ និងសេវាសាធារណៈនៅក្នុងទីក្រុងមានភាពទាក់ទាញជាងនៅតាមជនបទ យុវជននិងវ័យកណ្ដាលជាច្រើន បានសម្រេចចិត្តចាកចេញពីស្រុកកំណើតរបស់ពួកគេ។ ពួកគេធ្វើចំណាកស្រុកដើម្បីស្វែងរកប្រាក់ចំណូលខ្ពស់ជាងមុន ឱកាសអភិវឌ្ឍន៍ជំនាញ និងលទ្ធភាពទទួលបានការអប់រំប្រសើរជាងមុនសម្រាប់កូនៗរបស់ពួកគេ។ ការធ្វើចំណាកស្រុកនេះបណ្ដាលឱ្យគ្រួសារធំត្រូវបែកខ្ញែកគ្នា ដោយសមាជិកគ្រួសាររស់នៅឆ្ងាយពីគ្នា ដែលធ្វើឱ្យការជួបជុំគ្នាមានភាពកម្រ និងទំនាក់ទំនងផ្ទាល់ថយចុះ។ ជាលទ្ធផលនៃការធ្វើចំណាកស្រុក និងការរស់នៅក្នុងទីក្រុងធ្វើឲ្យមានការផ្លាស់ប្តូរទំហំគ្រួសារ ដោយគ្រួសារតូចៗ កាន់តែមានលក្ខណៈទូទៅ។ ការរស់នៅក្នុងទីក្រុងតម្រូវឱ្យមានការចំណាយខ្ពស់ទៅលើថ្លៃជួលផ្ទះ ម្ហូបអាហារ និងការធ្វើដំណើរ។ ទំហំផ្ទះសម្បែងនៅក្នុងទីក្រុងក៏មានលក្ខណៈតូចចង្អៀតផងដែរ ដែលធ្វើឱ្យការរស់នៅជុំគ្នាច្រើនកាន់តែលំបាក និងមិនសូវជាមានផាសុកភាពដូចនៅជនបទឡើយ។ កត្តាទាំងនេះជំរុញឱ្យគ្រួសារថ្មីៗជ្រើសរើសរស់នៅតែឯង ឬជាមួយសមាជិកតិចតួចប៉ុណ្ណោះ។ នៅក្នុងបរិយាកាសទីក្រុង ស្ត្រីកាន់តែមានឱកាសការងារនៅក្រៅផ្ទះ ទាំងនៅក្នុងរោងចក្រ ក្រុមហ៊ុន ឬស្ថាប័នរដ្ឋ។ ការចូលរួមក្នុងកម្លាំងពលកម្មនេះ ផ្ដល់ឱ្យស្ត្រីនូវឯករាជ្យភាពផ្នែកសេដ្ឋកិច្ច និងបង្កើនតួនាទីរបស់ពួកគេនៅក្នុងគ្រួសារ និងសង្គម។ ទោះជាយ៉ាងណាក៏ដោយ នេះក៏បានកាត់បន្ថយពេលវេលាសម្រាប់ពួកគេក្នុងការមើលថែទាំកូន និងចាស់ទុំដូចពីមុន។ ក្នុងពេលជាមួយគ្នានេះ តួនាទីជាអ្នករកប្រាក់ចំណូលលែងជាបន្ទុករបស់បុរសតែម្នាក់ឯងទៀតហើយ ដោយភារកិច្ចរកចំណូលត្រូវបានចែករំលែកកាន់តែច្រើនរវាងប្ដីប្រពន្ធ។ របៀបរបបរស់នៅទីក្រុងជំរុញឱ្យបុគ្គលម្នាក់ៗមានឯករាជ្យភាពសេដ្ឋកិច្ចកាន់តែខ្ពស់។ ជំនួសឱ្យការពឹងផ្អែកលើការគាំទ្រពីគ្រួសារ មនុស្សកាន់តែពឹងផ្អែកលើប្រាក់ចំណូលផ្ទាល់ខ្លួនដើម្បីបំពេញតម្រូវការជីវភាពប្រចាំថ្ងៃ។ នេះកាត់បន្ថយការពឹងពាក់គ្នាទៅវិញទៅមកនៅក្នុងគ្រួសារ ដែលធ្លាប់ជាចំណុចខ្លាំងនៃគ្រួសារធំ។ ប៉ុន្តែក៏បង្កើនសម្ពាធលើបុគ្គលម្នាក់ៗផងដែរ ក្នុងការប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនឯង ដោយគ្មានជំនួយទ្រទ្រង់ពីបណ្តាញគ្រួសារដូចកាលពីមុន។ ការរស់នៅក្នុងទីក្រុងនាំឱ្យមានការប្រឈមជាមួយវប្បធម៌ និងរបៀបរស់នៅថ្មីៗជាច្រើន ដែលជួនកាលផ្ទុយពីតម្លៃប្រពៃណីខ្មែរ។ ឧទាហរណ៍ ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយបរទេស គំនិតបុគ្គលនិយម និងការផ្លាស់ប្ដូររហ័សនៃម៉ូដទាន់សម័យ អាចជះឥទ្ធិពលដល់ការគិតរបស់យុវជន។ យុវជនងាយទទួលយកគំនិតថ្មីៗ និងទំនើបកម្ម ខណៈដែលចាស់ទុំនៅតែប្រកាន់ខ្ជាប់នូវទម្លាប់ដើម និងតម្លៃប្រពៃណី។ ភាពខុសគ្នានេះអាចបង្កើតគម្លាតរវាងជំនាន់ ដែលនាំឱ្យមានការយល់ច្រឡំ ឬជម្លោះក្នុងគ្រួសារ។ ក្រៅពីនេះវាក៏បានបង្កនូវផលវិបាក និងបញ្ហាប្រឈមមួយចំនួនផងដែរ។ ការផ្លាស់ប្ដូរយ៉ាងរហ័សនៃការរីកចម្រើនទីក្រុង បានបន្សល់ទុកនូវផលវិបាក និងបញ្ហាប្រឈមមួយចំនួនដល់ការរស់នៅជាគ្រួសារធំ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ៖ នៅពេលដែលកូនៗ ឬចៅៗរស់នៅឆ្ងាយពីចាស់ទុំ ដើម្បីស្វែងរកការងារឬការសិក្សា ការប្រាស្រ័យទាក់ទងដោយផ្ទាល់ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ ការទំនាក់ទំនងតាមរយៈទូរសព្ទ ឬបណ្តាញសង្គម មិនអាចជំនួសភាពកក់ក្ដៅ និងការជួបជុំដោយផ្ទាល់បានឡើយ។ នេះអាចបណ្ដាលឱ្យមានគម្លាតនៅក្នុងការយល់ដឹង និងទស្សនៈរវាងជំនាន់ ខណៈដែលយុវជនប្រឈមនឹងវប្បធម៌ថ្មីៗ ខុសពីអ្វីដែលចាស់ទុំធ្លាប់ស្គាល់។ លើសពីនេះ វាជាមូលហេតុចម្បងមួយនៃការបាត់បង់ការបន្សល់ទុកនូវប្រពៃណី ទំនៀមទម្លាប់ និងចំណេះដឹងពីមួយជំនាន់ទៅមួយជំនាន់ ដែលធ្លាប់ត្រូវបានបង្រៀនដោយផ្ទាល់មាត់ និងការអនុវត្តប្រចាំថ្ងៃ។ នៅពេលដែលយុវជនធ្វើចំណាកស្រុកទៅទីក្រុង ចាស់ទុំដែលនៅសេសសល់នៅជនបទអាចប្រឈមមុខនឹងភាពឯកកោ និងកង្វះការថែទាំជាប្រចាំ។ ទោះបីជាកូនៗអាចផ្ញើប្រាក់កាសទៅឱ្យឪពុកម្ដាយក៏ដោយ ការថែទាំសុខភាព និងជំនួយផ្ទាល់ខ្លួននៅពេលចាស់ជរា ឬមានជំងឺ គឺជារឿងសំខាន់ដែលពួកគាត់ត្រូវការ។ ជួនកាល ពួកគាត់ត្រូវមើលថែចៅៗដែលឪពុកម្ដាយបញ្ជូនមកវិញដោយសាររវល់នឹងការងារក្នុងទីក្រុង។ នេះបន្ថែមបន្ទុកយ៉ាងធ្ងន់ធ្ងរទៅលើចាស់ទុំ ដែលគួរតែទទួលបានការសម្រាក និងថែទាំ។ ការផ្លាស់ប្ដូររបៀបរស់នៅក៏ជះឥទ្ធិពលដល់សុខភាពផ្សេងៗដូចជា បញ្ហាសុខភាពផ្លូវចិត្ត និងផ្លូវកាយជាដើម។ បុគ្គលវ័យកណ្ដាល និងយុវវ័យដែលរស់នៅក្នុងទីក្រុងអាចប្រឈមនឹងភាពតានតឹងក្នុងការងារ ជីវភាពប្រចាំថ្ងៃ និងសម្ពាធសង្គមដ៏ធំ ដោយគ្មានប្រព័ន្ធគាំទ្ររឹងមាំពីគ្រួសារដូចកាលនៅជនបទ។ ភាពឯកកោ ភាពតានតឹងហិរញ្ញវត្ថុ និងការប្រកួតប្រជែងខ្ពស់ អាចនាំឱ្យមានបញ្ហាសុខភាពផ្លូវចិត្តដូចជា ជំងឺបាក់ទឹកចិត្ត ឬការថប់អារម្មណ៍។ ចំណែកចាស់ទុំដែលរស់នៅតែឯង ឬជាមួយចៅៗក៏អាចជួបបញ្ហាសុខភាពដោយសារកង្វះការយកចិត្តទុកដាក់ ការពិនិត្យសុខភាពមិនទៀងទាត់ និងការមិនបានទទួលទានអាហារគ្រប់គ្រាន់។ នៅពេលដែលឥទ្ធិពលពីចាស់ទុំ ឬប្រពៃណីថយចុះ ហើយការប៉ះពាល់ជាមួយវប្បធម៌បរទេសមានកើនឡើង យុវជនអាចបាត់បង់ការយល់ដឹងអំពីឫសគល់វប្បធម៌របស់ខ្លួន។ ការមិនបានចូលរួមក្នុងពិធីប្រពៃណី ឬមិនបានរស់នៅជាមួយចាស់ទុំ ដែលជាអ្នកថែរក្សា និងបង្រៀនទំនៀមទម្លាប់ អាចធ្វើឱ្យពួកគេកាន់តែឆ្ងាយពីអត្តសញ្ញាណខ្មែរ។ នេះអាចបណ្ដាលឱ្យមានវិបត្តិអត្តសញ្ញាណ និងការថយចុះនូវតម្លៃជាតិតាមរយៈការធ្វើត្រាប់តាមវប្បធម៌បរទេស។ តម្លៃផ្ទះសម្បែង និងការរស់នៅថ្លៃក្នុងទីក្រុង គឺជាបន្ទុកធ្ងន់ធ្ងរសម្រាប់គ្រួសារចំណូលទាប និងមធ្យម។ វាបង្ខំឱ្យគ្រួសារតូចៗរស់នៅក្នុងបន្ទប់ជួលចង្អៀត ឬផ្ទះតូចៗ ដែលពិបាកក្នុងការទទួលសមាជិកគ្រួសារច្រើនមកនៅជាមួយ។ បញ្ហានេះកាន់តែធ្ងន់ធ្ងរនៅពេលដែលតម្លៃដីធ្លី និងអចលនទ្រព្យបន្តកើនឡើង ដែលធ្វើឱ្យការស្វែងរកកន្លែងស្នាក់នៅសមរម្យសម្រាប់គ្រួសារធំស្ទើរតែមិនអាចទៅរួច។ លើសពីនេះ បញ្ហាប្រឈមនៃជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាការចំណាយលើការដឹកជញ្ជូន ម្ហូបអាហារ និងការអប់រំ ក៏កាន់តែខ្ពស់ឡើង ដែលបង្កការលំបាកដល់គ្រួសារដែលមានចំណូលទាប។ ផ្ទុយពីផលវិបាក វាក៏បានបង្កប់នូវទិដ្ឋភាពវិជ្ជមានខ្លះៗមួយចំនួនផងដែរ។ ទោះបីជាការរីកចម្រើនទីក្រុងបាននាំមកនូវបញ្ហាប្រឈមជាច្រើនដល់ទម្រង់នៃការរស់នៅជាគ្រួសារធំក៏ដោយ។ ក៏វាបានបង្កើតនូវទិដ្ឋភាពវិជ្ជមានមួយចំនួនដែលជួយលើកកម្ពស់ជីវភាព និងអភិវឌ្ឍន៍សង្គមផងដែរ។ ទីក្រុងគឺជាមជ្ឈមណ្ឌលនៃសកម្មភាពសេដ្ឋកិច្ច ដែលមានវិស័យឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្មរីកចម្រើន។ ដូច្នេះ ការរស់នៅក្នុងទីក្រុងផ្ដល់នូវឱកាសការងារច្រើនជាងនៅជនបទ ដែលមានតែការងារកសិកម្មជាចម្បង។ យុវជនមានលទ្ធភាពជ្រើសរើសមុខរបរចម្រុះ ដូចជាការងាររោងចក្រ វិស័យសេវាកម្ម ការិយាល័យ ឬមុខជំនួញផ្ទាល់ខ្លួន។ លើសពីនេះ ទីក្រុងក៏ជាកន្លែងដែលមានការអភិវឌ្ឍជំនាញមានភាពទូលំទូលាយ ដោយសារសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវគ្គសិក្សាជំនាញជាច្រើន។ តាមរយៈការទទួលបានការងារដែលមានប្រាក់ចំណូលខ្ពស់ជាង និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ យុវជនអាចលើកកម្ពស់ជីវភាពគ្រួសាររបស់ពួកគេ ទាំងអ្នកដែលរស់នៅជាមួយពួកគេ និងអ្នកដែលនៅជនបទ។ នៅទីក្រុងមានការប្រមូលផ្តុំនូវសាលារៀនដែលមានគុណភាពខ្ពស់ ចាប់ពីសាលាមត្តេយ្យរហូតដល់សាកលវិទ្យាល័យ។ ក្រៅពីនេះ មន្ទីរពេទ្យ គ្លីនិក និងសេវាថែទាំសុខភាពផ្សេងៗទៀត ក៏មានច្រើន និងមានឧបករណ៍បរិក្ខារទំនើបៗជាងនៅជនបទ។ វត្តមាននៃសេវាសាធារណៈផ្សេងៗទៀតដូចជា ប្រព័ន្ធទឹកស្អាត អគ្គិសនី ផ្លូវថ្នល់ល្អប្រសើរ ប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងមណ្ឌលកម្សាន្ត ក៏ជួយឱ្យសមាជិកគ្រួសារទទួលបានការអប់រំ និងការថែទាំសុខភាពប្រសើរជាងមុន។ វាជាកត្តាសំខាន់សម្រាប់សុខុមាលភាពនិងការអភិវឌ្ឍធនធានមនុស្ស។ ការរស់នៅទីក្រុងជំរុញឱ្យបុគ្គលម្នាក់ៗមានឯករាជ្យភាពកាន់តែខ្ពស់ក្នុងការសម្រេចចិត្តសម្រាប់ជីវិតផ្ទាល់ខ្លួន។ ដោយមានឱកាសការងារ និងប្រាក់ចំណូលផ្ទាល់ខ្លួន យុវជនមានលទ្ធភាពក្នុងការរៀបចំជីវិតរបស់ពួកគេតាមចំណង់ចំណូលចិត្ត។ ពួកគេអាចរៀបការនៅពេលដែលពួកគេចង់បាន ឬជ្រើសរើសមុខរបរដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើការណែនាំ ឬការសម្រេចចិត្តពីចាស់ទុំដូចកាលពីមុន។ ឯករាជ្យភាពផ្នែកសេដ្ឋកិច្ច និងសង្គមនេះ ផ្ដល់នូវសេរីភាពផ្ទាល់ខ្លួនកាន់តែច្រើន និងជំរុញឱ្យមានការអភិវឌ្ឍបុគ្គលិកលក្ខណៈរឹងមាំ។ លើសពីនេះយើងអាចរក្សាចំណងគ្រួសារតាមរបៀបថ្មី ទោះបីជាការធ្វើចំណាកស្រុកបណ្ដាលឱ្យសមាជិកគ្រួសាររស់នៅឆ្ងាយគ្នាក៏ដោយ។ ក៏បច្ចេកវិទ្យាទំនើបដូចជាទូរសព្ទដៃនិងបណ្ដាញសង្គមបានជួយឱ្យសមាជិកគ្រួសារអាចរក្សាទំនាក់ទំនងបានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។ ការហៅទូរសព្ទតាមវីដេអូ ការផ្ញើសារ ឬការចែករំលែករូបភាព អាចកាត់បន្ថយភាពឯកកោ និងរក្សាចំណងមេត្រីភាពគ្រួសារឱ្យនៅរឹងមាំ។ ក្រៅពីនេះ ការផ្ញើប្រាក់ទៅឱ្យឪពុកម្ដាយនៅជនបទ ដើម្បីទ្រទ្រង់ជីវភាព ឬសម្រាប់ការចំណាយផ្សេងៗ ក៏ជាទម្រង់នៃការគាំទ្រដែលនៅតែបន្ត និងបង្ហាញពីការយកចិត្តទុកដាក់របស់កូនចៅ។ សរុបមក ការរីកចម្រើនទីក្រុងបានបង្កឱ្យមានការផ្លាស់ប្ដូរយ៉ាងស៊ីជម្រៅទៅលើទម្រង់នៃការរស់នៅជាគ្រួសារធំពីដើមមកជាគ្រួសារតូចៗ ដែលមានលក្ខណៈឯករាជ្យជាងមុន។ ការផ្លាស់ប្ដូរនេះ គឺជាផ្នែកមួយនៃដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចដែលមិនអាចជៀសផុតបាន។ ទោះបីជាមានបញ្ហាប្រឈមជាច្រើនដែលទាមទារការយកចិត្តទុកដាក់ និងដំណោះស្រាយ ដូចជាការបែកបាក់គ្រួសារ គម្លាតជំនាន់ បន្ទុកលើចាស់ទុំ និងបញ្ហាសុខភាពផ្លូវចិត្តជាដើម។ ក៏វាបានបង្កើតឱកាសថ្មីៗជាច្រើនសម្រាប់បុគ្គល និងសង្គមផងដែរ។ ឱកាសទាំងនោះរួមមានការកើនឡើងនូវឱកាសការងារ ការអភិវឌ្ឍជំនាញ លទ្ធភាពទទួលបានការអប់រំ និងសេវាសុខភាពកាន់តែប្រសើរ។ ក៏ដូចជាការផ្ដល់នូវភាពបត់បែន និងឯករាជ្យភាពផ្ទាល់ខ្លួន។ ដូច្នេះ ការស្វែងរកតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច និងការរក្សាតម្លៃវប្បធម៌គ្រួសារ គឺជាកិច្ចការដ៏សំខាន់សម្រាប់កម្ពុជានាពេលបច្ចុប្បន្ន។ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាពសង្គម រដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងសហគមន៍ គួរតែរួមគ្នាពិចារណាលើគោលនយោបាយ និងកម្មវិធីនានា។ វាក៏អាចជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃនគរូបនីយកម្ម ព្រមទាំងពង្រឹងនូវតម្លៃគ្រួសារ និងបណ្ដាញគាំទ្រសង្គមតាមទម្រង់ថ្មីៗ។ វាជាការចាំបាច់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃទំនាក់ទំនងគ្រួសារ ផ្ដល់នូវសេវាគាំទ្រសម្រាប់ចាស់ជរា និងក្រុមគ្រួសារងាយរងគ្រោះ។ ព្រមទាំងជំរុញការអប់រំ និងបណ្ដុះបណ្ដាលដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ខណៈពេលដែលនៅតែរក្សាបាននូវឫសគល់វប្បធម៌ខ្មែរ។ មានតែតាមរយៈវិធីសាស្រ្តរួមបញ្ចូលគ្នាបែបនេះទេ ទើបកម្ពុជាអាចសម្រេចបាននូវការរីកចម្រើនដែលទាំងសេដ្ឋកិច្ចរីកចម្រើន និងសង្គមក៏មានភាពសុខដុមរមនា។